ការចិញ្ចឹមដង្កូវនាង ដើម្បីយកសូត្ររាប់ទុកថាជារបរប្រពៃណីមួយដែលប្រជាជនខ្មែរជំនាន់មុននិយមធ្វើ។ រហូតមកដល់ពេលនេះ អ្នកដែលនៅបន្តធ្វើរបរនេះ គឺច្រើនតែមានចំណេះដឹងផ្ទេរចេញពីឪពុក ម្ដាយ ឬយាយតាមក។ បច្ចុប្បន្ន គេកម្រនឹងឃើញមានអ្នកដែលមានចិត្តចង់ផ្ដើមចាប់ប្រកបរបរនេះដោយខ្លួនឯងណាស់។ ពីព្រោះដំណើរការនៃការផលិតអំបោះសូត្រគឺមានភាពស្មុគស្មាញ និងទាមទារទាំងការយល់ ដឹង និងបទពិសោធន៍ជ្រៅជ្រះ ហើយដោយសារតែភាពស្មុគស្មាញនៃការផលិតសសៃសូត្រនេះ ទើបសមិទ្ធផលសូត្រខ្មែរមួយផ្ទាំងៗត្រូវលក់ក្នុងតម្លៃថ្លៃ។ ការទិញសូត្រដែលមានតម្លៃថ្លៃ ក៏បានន័យថាអតិថិជនជាអ្នកដែលយល់ និងឲ្យតម្លៃចំពោះស្នាដៃ និងការផ្ចិតផ្ចង់របស់អ្នកតម្បាញ។ ដោយសារតែលំហូរចូលមកនៃសូត្រពីប្រទេសក្រៅ ដែលមិនមែនផលិតចេញពីដង្កូវនាងផង បានធ្វើឲ្យទីផ្សារសូត្រខ្មែរក៏កាន់តែរួមតូច។ ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយ របរមួយនេះនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ ម្លោះហើយបានជាវាគួរត្រូវទទួលបានការថែរក្សា។ យ៉ាងណាមិញ ដើម្បីអាចទទួលបានសូត្រមួយផ្ទាំង គេត្រូវឆ្លងកាត់នូវដំណាក់កាលជាច្រើនដូចជា៖ ដំណាក់កាលនៃការចិញ្ចឹមដង្កូវនាង ការប្រមូលផលនិងកែច្នៃសូត្រ និងផលចំណេញនិងបញ្ហាប្រឈម។ ដំណើរការនៃការចិញ្ចឹមដង្កូវនាងទាមទារនូវភាពយកចិត្តទុកដាក់ និងការអត់ធ្មត់ខ្ពស់។ ដំបូងឡើយ កសិករត្រូវដាំដើមមនឲ្យបានច្រើនគ្រប់គ្រាន់ ព្រោះស្លឹកមនគឺជាអាហារតែមួយគត់របស់ដង្កូវនាង។ គុណភាពនៃស្លឹកមនគឺជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃសូត្រដែលផលិតបាន។ បន្ទាប់មក ដង្កូវនាងតូចៗត្រូវបានភ្ញាស់ចេញពីពង ហើយចាប់ផ្ដើមស៊ីស្លឹកមនយ៉ាងសកម្មដើម្បីលូតលាស់។ គេត្រូវបេះស្លឹកមន ហែកជាចំណែកតូចៗទុកឲ្យកូនដង្កូវទាំងនោះស៊ីមួយថ្ងៃ៣ពេល និងដូរចង្អេរដែលដង្កូវរស់នៅពីលើម្ដងក្នុងរយៈពេល២ ទៅ៣ថ្ងៃ។ ក្នុងអំឡុងពេលនេះ ដង្កូវនាងនឹងឆ្លងកាត់ការប្រែទម្រង់ជាច្រើនដង ដែលគេហៅថាការស្រកស្បែក។ នៅពេលដែលដង្កូវនាងលូតលាស់បានពេញវ័យ វាចាប់ផ្ដើមបាញ់ទឹកមាត់ចេញពីខ្លួន ហើយព័ន្ធជុំវិញខ្លួនវាបន្តិចម្ដងៗ រហូតក្លាយទៅជាសំបុកសូត្រមូលៗហៅថា "គួង"។ គួងទាំងនេះហើយដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតសរសៃសូត្រ។ បន្ទាប់ពីដង្កូវនាងបានធ្វើគួងរួចរាល់ កសិករនឹងប្រមូលគួងទាំងនោះមកធ្វើការកែច្នៃ។ ដំណាក់កាលបន្ទាប់គឺការរំងាស់គួងនៅក្នុងទឹកក្ដៅដើម្បីធ្វើឲ្យសរសៃសូត្ររលុងពីគ្នា។ ការរំងាស់នេះទាមទារបច្ចេកទេសត្រឹមត្រូវ ដើម្បីកុំឲ្យសរសៃសូត្រដាច់ ឬខូចគុណភាព។ ក្រោយពីរំងាស់រួច សរសៃសូត្រល្អិតៗនឹងត្រូវបានទាញចេញដោយប្រុងប្រយ័ត្ន ហើយយកទៅបង្វិលបញ្ចូលគ្នាឲ្យទៅជាសរសៃធំ។ សរសៃសូត្រឆៅទាំងនេះត្រូវបានសម្អាត និងហាលថ្ងៃឲ្យស្ងួត មុននឹងយកទៅជ្រលក់ពណ៌តាមតម្រូវការ ហើយចុងក្រោយយកទៅត្បាញជាក្រណាត់ហូល ផាមួងដ៏ស្រស់ស្អាត។ ការចិញ្ចឹមដង្កូវនាងដើម្បីផលិតសូត្រផ្ដល់នូវផលចំណេញជាច្រើន មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់វប្បធម៌ខ្មែរផងដែរ។ ផលិតផលសូត្រខ្មែរ ជាពិសេសហូល ផាមួង គឺមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយសារតែគុណភាពល្អ និងក្បាច់រចនាដ៏វិចិត្រ។ ទោះជាយ៉ាងណាក៏ដោយ មុខរបរនេះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ បញ្ហាទាំងនោះរួមមានការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលដល់ការលូតលាស់របស់ដើមមននិងដង្កូវនាង ការប្រកួតប្រជែងជាមួយសូត្រនាំចូលដែលមានតម្លៃទាបជាង និងកង្វះបច្ចេកទេសទំនើបក្នុងការចិញ្ចឹម និងកែច្នៃ។ លើសពីនេះ ក្មេងជំនាន់ក្រោយមួយចំនួនហាក់ពុំសូវចាប់អារម្មណ៍នឹងមុខរបរនេះឡើយ ដោយសារតែវាទាមទារពេលវេលា និងកម្លាំងពលកម្មច្រើន។ ដើម្បីធានានូវនិរន្តរភាពនៃមុខរបរដ៏សំខាន់នេះ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍គួរតែមានការសហការគ្នាទៅវិញទៅមក។ ការផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសថ្មីៗ ការលើកកម្ពស់ការដាំដុះដើមមនឲ្យបានទូលំទូលាយ ការស្វែងរកទីផ្សារសម្រាប់ផលិតផលសូត្រខ្មែរ និងការលើកទឹកចិត្តឲ្យយុវជនងាកមកចាប់អារម្មណ៍មុខរបរនេះឡើងវិញ គឺជាកត្តាចាំបាច់បំផុត។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយពីតម្លៃ និងសារៈសំខាន់នៃសូត្រខ្មែរដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការរក្សាមុខរបរនេះឲ្យនៅគង់វង្សផងដែរ។ សរុបមក ការចិញ្ចឹមដង្កូវនាងដើម្បីផលិតសូត្រមិនមែនត្រឹមតែជាមុខរបរសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាបេះដូងនៃសិល្បៈតម្បាញហូល ផាមួង ដែលជាអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជា។ ការរួមគ្នាថែរក្សា និងអភិវឌ្ឍមុខរបរនេះ គឺស្មើនឹងការថែរក្សាកេរ្តិ៍ដំណែលរបស់ដូនតា និងធានានូវអនាគតដ៏ភ្លឺស្វាងសម្រាប់សូត្រខ្មែរ។